នៅក្បុងវប្បធម៌ខ្មែរ ការទៅលេង ឬ សួរសុខទុក្ខគ្នាដល់ផ្ទះគឺជាប្រពៃណីទំនៀមទម្លាប់មួយដែលបន្តតាំងពីបុរាណកាល។ ចំពោះពេលវេលាក្នុងការសួរសុខទុក្ខវិញ គេច្រើនតែទៅខ្ទង់ម៉ោង៩ ដល់ ១១ព្រឹក ឬ ២ ដល់ ៥ រសៀល។ ម៉ោងទាំងនេះគឺល្អបំផុតសម្រាប់ការទៅសួរសុខទុក្ខ ព្រោះថាវាមិនព្រលឹមពេក មិនយប់ពេក ក៏មិនរំខានពេលសម្រាកថ្ងៃត្រង់របស់ម្ចាស់ផ្ទះដែរ។ ពេលវេលាដែលគួរជៀសវាងក្នុងការទៅសួរសុខទុក្ខគឺ ព្រលឹមពេក ឬ ចន្លោះម៉ោង ១២ ទៅ ១ រសៀល ជាពេលបាយថ្ងៃត្រង់ ឬ យប់ជ្រៅពេក។ ក្នុងករណី អ្នកជិតស្និតជាមួយម្ចាស់ផ្ទះ ឬ ទទួលបានការអញ្ជើញ ពេលវេលានោះមិនមែនជាបញ្ហាទេ។ ការទៅលេងផ្ទះនរណាម្នាក់ក្នុងពេលមិនសមស្រប គ្មានការអញ្ជើញ ឬ មិនប្រាប់ដំណឹងដល់ម្ចាស់ផ្ទះមុន រាប់ថាជាការមិនគួរសម។ ចំំពោះពេល បុណ្យទានដូចជា ភ្ជុំបិណ្ឌ ចូលឆ្នាំខ្មែរ អាពាហ៍ពិពាហ៍ ឬ កម្មវិធីឡើងផ្ទះ គេតែងតែមានពេលវេលាជាក់លាក់សម្រាប់អ្នកចូលរួម ឬ ភ្ញៀវ។ ជាទូទៅ ការទៅលេង ឬ សួរសុខទុក្ខធម្មតា មានចន្លោះពេលពី ៣០នាទី ទៅ ១ម៉ោង។ សម្រាប់សាច់ញាតិ ឬ មិត្តជិតស្និទ្ធ រយៈពេលសួរសុខទុក្ខអាចនឹងយូរជាងនេះ។ ប៉ុន្តែជាទូទៅ វាបង្ហាញពីការគោរព និងគួរសម ពេលភ្ញៀវមិននៅអង្គុយយូរពេក លើកលែងតែម្ចាស់ផ្ទះចង់ជជែកលែងយូរ។ បើគិតពីទំនៀមទម្លាប់ខ្មែរយើង ភ្ញៀវមិនដែលទៅលេងផ្ទះនរណាម្នាក់ដោយដៃទទេឡើយ។ ជាទូទៅ អ្វីដែលគេនិយមយកទៅជូនម្ចាស់ផ្ទះច្រើនតែជា ផ្លែឈើ ចំណី បង្អែម ឬ ភេសជ្ជៈជាដើម។ ផ្លែឈើមានដូចជា ស្វាយ ក្រូច ផ្លែមៀន ផ្លែចេក ទំពាំងបាយជូរ ជាដើម។ ចំពោះចំណី ឬ បង្អែមអាចជា បង្អែមខ្មែរ នំខេក ឬ អាហារសម្រន់កញ្ចប់។ ភេសជ្ជៈដែលគេនិយមឃើញមានដូចជា ទឹកក្រូច ទឹកផ្លែឈើស្រស់ ទឹកត្រចៀកចាំ ទឹកយិនសុិន ឬ ស្រាបៀរសម្រាប់ការជួបជុំមិត្តភក្ដិជាដើម។ មួយវិញទៀត សម្រាប់ការទៅសួរសុខទុក្ខបែបផ្លូវការ ដូចជា ពិធីឡើងផ្ទះ កម្មវិធីពិសេស ឬ ការសួរសុខទុក្ខមនុស្សចាស់ យើងគួរតែ ជូនជាកន្ត្រកផ្លែឈើ ឬ ភេសជ្ជៈ ឬ សំបុត្រថវិកា។ ការជូនអំណោយទៅម្ចាស់ផ្ទះបង្កប់នូវអត្ថន័យដែលបង្ហាញពីការគោរព ការដឹងគុណ និង បំណងល្អ។ ការសួរសុខទុក្ខ ឬ ការទទួលភ្ញៀវពិតជាមានសារៈសំខាន់ណាស់ក្នុងវប្បធម៌ខ្មែរ។ ក្នុងនាមជាម្ចាស់ផ្ទះ ប្រជាជនខ្មែរតែងតែប្រាកដថា ភ្ញៀវទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ពេលទៅលេងផ្ទះរបស់ពួកគេ។ ក្នុងការទទួលភ្ញៀវ ភាគច្រើនម្ចាស់ផ្ទះត្រូវរៀបចំយ៉ាងហោចណាស់ ទឺកត្រជាក់ ឬ ទឹកតែជូនភ្ញៀវ។ ដើម្បីឱ្យកាន់តែពិសេស គេក៏អាចរៀបចំ ទឹកក្រូច ទឹកផ្លែឈើស្រស់ ផ្លែឈើ ឬ អាហារសម្រន់ទៀតក៏បាន គឺអាស្រ័យទៅតាមលទ្ធភាព។ ការរៀបចំផ្ទះសម្បែងឱ្យបានស្អាតក៏ជាចំណែកមួយក្នុងការទទួលភ្ញៀវដែរ។ ប្រជាជនខ្មែរផ្ដល់តម្លៃលើភាពស្អាត នៅពេលមានភ្ញៀវមកលេងផ្ទះ ជាពិសេសនៅកន្លែងទទួលភ្ញៀវតែម្ដង។ លើសពីនេះទៀតក៏ស្វាគមន៍ដោយភាពគួរសមទៅកាន់ភ្ញៀវក៏មានសារៈសំខាន់ផងដែរ។ ម្ចាស់ផ្ទះគួរតែស្វាគមន៍ភ្ញៀវដោយស្នាមញញឹម ឬគួបផ្សំជាមួយការសំពះដែរ ជាពិសេសទៅកាន់មនុស្សចាស់។ ចំណុចចម្បងមួយទៀតក្នុងការទទួលភ្ញៀវគឺជា ការរៀបចំម្ហូបអាហារ។ ប្រសិនបើភ្ញៀវនៅលេងយូរ ឬ មកក្នុងអំឡុងពេលបរិភោគអាហារ វាជាការគួរសមក្នុងការអញ្ជើញពួកគេឱ្យចូលរួមពិសាអាហារ ទោះបីជាគេបដិសេធក៏ដោយ។ ចំណែកឯការសួរសុខទុក្ខបែបផ្លូវការ ដូចជា ពេលបុណ្យទាន ការនិមន្តព្រះសង្ឃ ឬ មានចាស់ទុំមកលេងផ្ទះ ក៏តម្រូវឱ្យមានការទទួលដោយកក់ក្ដៅដែរ។ ជារឿយៗ គ្រួសារខ្មែរតែងតែរៀបចំ ថាសមួយ ដែលមានផ្លែឈើ បង្អែម ឬ អាហារបបន្តិចបន្តួចចែកគ្នាពិសា។ មួយវិញទៀត ម្ចាស់ផ្ទះត្រូវអញ្ចើញភ្ញៀវឱ្យអង្គុយកន្លែងសមរម្យ និង ជជែកគ្នាលេង គឺមិនត្រូវទុកពួកគាត់ចោលនោះឡើយ។ នៅតាមទីជនបទ ម្ចាស់ផ្ទះតែងតែអញ្ជើញភ្ញៀវឱ្យនៅពិសាអាហារ ទោះបីជាគេមកលេងដោយមិនបានប្រាប់មុនក៏ដោយ។ ពេលភ្ញៀវចាកចេញ ការជូនពួកគាត់ត្រឡប់ទៅវិញត្រឹមទ្វារ ឬ ចេញដល់ខាងក្រៅបង្ហាញពីការគោរព និង ការលាគ្នា។ សរុបមកវិញ ការទៅលេង ឬ សួរសុខទុក្ខក្នុងពេលវេលាត្រឹមត្រូវបង្ហាញពីការគោរពទៅកាន់ម្ចាស់ផ្ទះ។ ការជូនអំំណោយតិចតួចមានសារៈសំខាន់ ដោយសារវាបង្ហាញពី ការខ្វល់ខ្វាយ ការដឹងគុណ និង ឥរិយាបថគួរសម។ ការទទួលអាហារជាមួយគ្នាជួយបង្កើនទំនាក់ទំនងស្និតស្នាល និងទំនុកចិត្តរវាងភ្ញៀវ និង ម្ចាស់ផ្ទះ។ ការទៅសួរសុខទុក្ខ ឬ ការទទួលភ្ញៀវគឺជានិមិត្តរូបដ៏សំខាន់មួយក្នុងប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលបានបន្តតាំងពីបុរាណកាល រហូតមកដល់សម័យបច្ចុប្បន្ននេះ។